រឿង មាយើង គឺជាស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏សំខាន់មួយ ដែលបានបង្កប់នូវទស្សនៈអប់រំដ៏ជ្រាលជ្រៅអំពីតម្លៃរបស់ស្ត្រីនៅក្នុងគ្រួសារ និងគុណធម៌នៃភាពស្មោះត្រង់។ ដំណើររឿងនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីសង្គមខ្មែរបុរាណ។ ប្រភេទអក្សរសិល្ប៍នេះជាផ្នែកមួយនៃចលនាអក្សរសិល្ប៍ខេមរនិយម បង្ហាញពីមរតកវប្បធម៌ខ្មែរដ៏ផូរផង់។ កាលបរិច្ឆេទនៃការនិពន្ធមិនច្បាស់លាស់ឡើយ ហើយអ្នកនិពន្ធក៏មិនត្រូវបានស្គាល់ឈ្មោះដែរ។ កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្ត ទ្រង់សោយរាជ្យនៅក្រុងពារាណសី ប្រកបដោយទសពិធរាជធម៌។ ព្រះអង្គមានព្រះអគ្គមហេសីដ៏ស្រស់សោភា ព្រមទាំងមន្ត្រីយោធា និងសមណព្រាហ្មណ៍ប្រកបដោយប្រាជ្ញា។ ប្រជានុរាស្រ្តរស់នៅដោយសុខសន្តិភាព ពុំមានកោលាហលអ្វីឡើយ។ កាលនោះ មានមាណពម្នាក់ជាអ្នកកំសត់ទុគ៌ត រស់នៅជាមួយភរិយាម្នាក់។ នាងភរិយាមានរូបឆោមស្រស់ស្អាត ប៉ុន្តែចិត្តកំណាញ់នឹងញាតិ មិនចូលចិត្តជួយថែរក្សាសម្ភារៈឡើយ។ សម័យថ្ងៃមួយ មាណព និងភរិយាបាននាំគ្នាទៅជញ្ជាត់ត្រី។ កញ្ជើរបស់ពួកគេធ្លុះដោយសារនាងភរិយាពុំចេះជួយថែរក្សា។ រាល់ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូល ត្រីតែងធ្លាក់ចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរទៅ ក៏ទៅជិតដល់សំពៅដ៏ធំមួយ។ នាយភេត្រា និងភរិយាបានមើលពីលើសំពៅមកឃើញកញ្ជើធ្លុះ ក៏នាងភរិយាពោលថា នាងជាប្រពន្ធម្តេចមិនយកអ្វីមកចុកកុំឱ្យលេច។ ប្តីរបស់នាងក៏ក្រោធខឹងយ៉ាងខ្លាំង ហើយដេញនាងឱ្យចុះទៅនៅជាមួយមាណពនោះ។ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធគ្នា។ នាងជាប្រពន្ធថ្មីរបស់មាណព ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឱ្យលេច រួចដើរជញ្ជាត់ត្រីតាមប្តី។ ពេលត្រឡប់មកផ្ទះវិញ នាងក៏ចាត់ចែងឱ្យប្តីយកត្រីជូនញាតិមិត្ត និងអ្នកជិតខាង។ អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា ព្រោះចៅមាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ។ លុះពួកគេទៅលេងផ្ទះមាណព ទើបដឹងថាចៅមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយ មាណពចូលព្រៃដើម្បីកាប់អុស។ លុះរែកត្រឡប់មកវិញ ប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឱ្យប្តីទៅកាប់ចងបាច់ទុកឱ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឱ្យដឹកគរទុក។ ពេលអ្នកដើរសំពៅរកទិញដើមច័ន្ទន៍ក្រឹស្នា ក្លាំពាក់ នាងក៏លក់បានទ្រព្យសម្បត្តិជាច្រើន។ បន្ទាប់មក នាងក៏រៀបចំធ្វើផ្ទះយ៉ាងធំ និងជួលខ្ញុំបម្រើជាច្រើននាក់។ ចំណែកប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។ ថ្ងៃមួយ នាងស្រដីនឹងប្តី នាងចង់ឱ្យប្តីនាងរៀនរត់ឱ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា។ បន្ទាប់ពីឮប្រពន្ធនិយាយដូច្នេះ ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូង នាយក៏ប្រាប់ប្រពន្ធថាហត់ស្ទើរដាច់ខ្យល់ស្លាប់។ ប៉ុន្តែលុះរត់យូរទៅៗ ក៏លែងហត់។ ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយ ព្រះមហាក្សត្រទ្រង់ប្រាប់ឱ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់ឱ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឱ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមហាក្សត្រ។ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្ត្រីទាំងឡាយ មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រឹកឡើង ពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ។ ព្រះអង្គទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថា ចៅមាយើង។ លុះថ្ងៃពេក ទ្រង់ឃ្លានក្រយាក៏ប្រាប់ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា។ មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ។ ព្រះអង្គក៏សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឱ្យប្តីមានសព្វគ្រប់ពុំខ្វះឡើយ។ លុះទ្រង់សោយហើយ ទ្រង់ក៏ផ្ទំលើភ្លៅមាណព ហើយមានបន្ទូលថាទ្រង់នឹងនិទានរឿងមួយឱ្យមាណពស្តាប់។ ប៉ុន្តែពុំទាន់បាននិទានផង ទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះ មានទេវតារក្សាដើមជ្រៃបានឮថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ។ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ ដូច្នេះ យើងនឹងកាច់មែកជ្រៃទម្លាក់សង្កត់មហាក្សត្រឱ្យបង់ព្រះជន្មជីវី។ បើពុំបាន ពេលស្តេចទៅដល់បុរី យើងនឹងកាច់ក្លោងទ្វារសង្កត់ឱ្យក្ស័យ។ បើឆ្លងផុតទៀត ពេលស្តេចចូលដល់ព្រះក្រឡាបន្ទំ យើងនឹងក្រឡាជាពស់ទៅខាំ។ មាយើងបានឮពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច។ មាយើងបានទូលស្តេចថាមានទេវតានិត្យនៅរក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើងហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ ក្សិណនោះ មែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ។ លុះដល់ក្លោងទ្វារ ស្តេចប្រាប់ឱ្យមាយើងប្រយ័ត្នជួយវាត់សេះឱ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែលទេវតាទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌល មាយើងក៏ក្រាបថ្វាយបង្គំលាទៅកាន់គ្រឹះស្ថានរបស់ខ្លួន។ ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅឮហោង។ លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើង និងភរិយាហូបបាយហើយ ក៏ទៅអង្គុយចាំ។ កាលនោះឯង ទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឱ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច។ មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសាពស់នោះទៅ។ រំពេចនោះ ឈាមពស់ក៏ខ្ទាតទៅដល់ថនាព្រះទេពី។ មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃទៅជូតក៏ពុំជា។ រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំ ហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះស្វាមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃ មិនបានជាគិតក៏បញ្ជាឱ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិតទាំងយប់។ ប៉ុន្តែ មានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាចយកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ។ ឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុផលជាច្រើនដល់ពេជ្ឈឃាត ដើម្បីកុំឱ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឱ្យព្រះអង្គមានការស្តាយក្រោយ។ និយាយពីស្តេចព្រហ្មទត្ត កាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅមាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឱ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹងទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តក៏ត្រាស់សួរមាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ។ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឱ្យខឹងនឹងព្រះអង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្លែងពីនាយសំពៅ កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍ មិនជួយធ្វើការអ្វីសោះគិតតែចាយវាយ។ ពេលដែលកូនជុះអាចម៍ ជុះនោម នាងមិនយកទៅលាងទេ តែងតែហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ។ មាសប្រាក់ដែលនាយសំពៅធ្លាប់មានក៏ត្រូវរលាយអស់ រហូតដល់លក់សំពៅចាយទៀតផង។ លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរសុំទានគេ។ បន្ទាប់ពីដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង។ នាងជាភរិយាមាយើងមិនដឹងក៏ហៅឱ្យទានដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅវិញ។ ចំណែកបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេចបាត់ទៅ។ ប្រធានរឿងនេះគឺនិយាយពីតម្លៃស្ត្រីនៅក្នុងគ្រួសារ ដែលជាគន្លឹះនៃសុភមង្គល និងភាពចម្រុងចម្រើន។ បញ្ហាចម្បងនៃរឿងរួមមានលក្ខណៈប្រពន្ធខាតលក្ខណ៍ និងប្រពន្ធគ្រប់លក្ខណ៍ ដែលបង្ហាញពីឥទ្ធិពលខុសគ្នានៃដៃគូជីវិតទៅលើវាសនាគ្រួសារ។ ការផ្លាស់ប្តូរជីវភាពរបស់ចៅមាណពពីអ្នកក្រកំសត់ទៅជាអ្នកមានបានបង្ហាញពីសារៈសំខាន់នៃភាពឆ្លាតវៃ និងការគ្រប់គ្រងរបស់ភរិយា។ ការចូលខ្លួនទៅនៅក្នុងរាជវាំងនៃចៅមាយើង និងភាពរុងរឿងនៃគ្រួសារចៅមាយើងបានបញ្ជាក់ពីគុណសម្បត្តិដ៏វិសេសរបស់ភរិយាថ្មី។ រឿង មាយើង នេះបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃអំពីជីវិតគ្រួសារ និងសារៈសំខាន់នៃការជ្រើសរើសដៃគូដ៏ត្រឹមត្រូវ។